អ្នកដឹកនាំរឿងដែលជាស្ត្រីនៅកម្ពុជាកំពុងទទួលបានការទទួលស្គាល់កាន់តែខ្លាំងឡើងក្នុងវិស័យភាពយន្ត។ ពួកគេនាំមកនូវទស្សនៈថ្មីៗដល់រឿងភាគខ្មែរ។ អ្នកដឹកនាំស្ត្រីជាច្រើនផ្តោតលើបញ្ហាសង្គម និងបទពិសោធន៍របស់ស្ត្រី។ ភាពយន្តរបស់ពួកគេច្រើនតែទាក់ទងនឹងប្រធានបទដូចជា យេនឌ័រ គ្រួសារ និងជីវិតសហគមន៍។ មហោស្រពភាពយន្ដនៅកម្ពុជាឥឡូវនេះមានស្នាដៃរបស់អ្នកដឹកនាំរឿងស្ត្រីកាន់តែច្រើនឡើង។ ផលិតករភាពយន្តដែលជាស្ត្រីវ័យក្មេងៗបានទទួលការលើកទឹកចិត្តពីអ្នកត្រួសត្រាយផ្លូវសម្រាប់ពួកគេក្នុងឧស្សាហកម្មនេះ។ កម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលាជួយស្ត្រីកម្ពុជាឱ្យទទួលបានជំនាញបច្ចេកទេសក្នុងការផលិតភាពយន្ត។ អ្នកដឹកនាំរឿងដែលជាស្ត្រីនៅកម្ពុជាកំពុងដកពិសោធជាមួយប្រភេទដូចជារឿងភាគស្នេហា កំប្លែង និងភ័យរន្ធត់។ ប្រព័ន្ធផ្សព្វផ្សាយសង្គមអនុញ្ញាតឱ្យអ្នកដឹកនាំដែលជាស្ត្រីខ្មែរផ្សព្វផ្សាយទៅដល់ទស្សនិកជននៅទូទាំងក្នុងប្រទេសកម្ពុជា និងអន្តរជាតិ។ កិច្ចសហប្រតិបត្តិការជាមួយផលិតករភាពយន្តបរទេស ក៏ជួយស្ត្រីខ្មែរដែលជាផលិតករភាពយន្តឱ្យទទួលបានបទពិសោធន៍ជាសកលផងដែរ។ អ្នកដឹកនាំរឿងដែលជាស្ត្រីខ្លះក៏ដើរតួជាអ្នកផលិត អ្នកនិពន្ធ និងអ្នកកែសម្រួលភាពយន្តរបស់ពួកគេផ្ទាល់ផងដែរ។ ពួកគេក៏កំពុងបណ្តុះបណ្ដាលផលិតករភាពយន្តខ្មែរជំនាន់ក្រោយៗផងដែរ។ អ្នកដឹកនាំរឿងជាស្ត្រីបានរួមចំណែកផលិតរឿងប្រភេទចម្រុះកាន់តែច្រើននៅក្នុងវិស័យភាពយន្តកម្ពុជា។ រីឯទស្សនិកជនខ្មែរវិញក៏បង្ហាញការឆ្លើយតបជាវិជ្ជមានចំពោះខ្សែភាពយន្តដែលផលិតដោយអ្នកដឹកនាំរឿងជាស្ត្រីផងដែរ។ ជោគជ័យរបស់ពួកគេគឺការលើកទឹកចិត្តស្ត្រីបន្ថែមទៀតឱ្យបន្តអាជីពក្នុងវិស័យភាពយន្ត។ អ្នកដឹកនាំរឿងជាស្ត្រីកំពុងជួយកែទម្រង់ឧស្សាហកម្មភាពយន្តកម្ពុជាសម្រាប់ពេលអនាគត។ ភាពច្នៃប្រឌិត និងភាពជាអ្នកដឹកនាំរបស់ពួកគេកំពុងផ្លាស់ប្តូររបៀបដែលភាពយន្តខ្មែរត្រូវបានចាក់បញ្ជាំងនៅលើអេក្រង់។ អ្នកដឹកនាំរឿងជាស្ត្រីនៅកម្ពុជាក៏ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅក្នុងមហោស្រពភាពយន្តក្នុងស្រុកផងដែរ។ ខ្សែភាពយន្ដរបស់ពួកគេច្រើនតែបង្ហាញពីជីវិតពិត។ អ្នកដឹកនាំរឿងជាស្ត្រីនិពន្ធសាច់រឿងចេញពីទស្សនៈផ្ទាល់ខ្លួនដ៏ពិសេសរបស់ពួកគេ ទាំងមានភាពសុីជម្រៅខាងអារម្មណ៍ដែរ។ មនុស្សជាច្រើនប្រើប្រាស់ខ្សែភាពយន្តរបស់ពួកគេដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាយុត្តិធម៌សង្គម ជាពិសេសចំពោះសមភាពយេនឌ័រ។ ពួកគេនិយាយអំពីប្រធានបទដូចជា អំពើហិង្សាក្នុងគ្រួសារ និងវិសមភាពយេនឌ័រ។ ភាពយន្តខ្លះបង្ហាញពីការអត់ធ្មត់ស៊ូទ្រាំ និងភាពខ្លាំងរបស់ស្ត្រីខ្មែរ។ អ្នកដឹកនាំរឿងជាស្ត្រីកំពុងជួយថែរក្សាបេតិកភណ្ឌវប្បធម៌របស់កម្ពុជាតាមរយៈការផលិតភាពយន្ត។ ពេលខ្លះ ពួកគេរួមបញ្ចូលតន្ត្រីបុរាណ របាំ និងរឿងព្រេងនិទានខ្មែរទៅក្នុងខ្សែភាពយន្តរបស់ពួកគេ។ ទស្សនិកជនកម្ពុជាចាប់ផ្ដើមពេញចិត្តនឹងការរួមបញ្ចូលនូវភាពទំនើប និង បុរាណបញ្ចូលគ្នាទៅក្នុងភាពយន្ត។ អ្នកដឹកនាំរឿងជាស្ត្រីក៏កំពុងរួមចំណែកដល់ការរីកចម្រើននៃវិស័យភាពយន្តឯករាជ្យនៅកម្ពុជាផងដែរ។ បច្ចេកវិទ្យាឌីជីថលធ្វើឱ្យការថតភាពយន្តកាន់តែងាយស្រួលសម្រាប់អ្នកដឹកនាំរឿងជាស្ត្រី។ មូលនិធិថវិកាពីទស្សនិកជនអនុញ្ញាតឱ្យផលិតការនីគាំទ្រដល់គម្រោងដោយមិនពឹងផ្អែកលើស្ទូឌីយោធំៗ។ កិច្ចសហប្រតិបត្តិការអន្តរជាតិក៏ផ្តល់ឱកាសដល់ផលិតការនីភាពយន្តខ្មែរក្នុងការចែករំលែកវប្បធម៌ខ្មែរនៅទូទាំងពិភពលោកដែរ។ រួមជាមួយនឹងការទទួលស្គាល់កាន់តែច្រើនឡើង ផលិតការនីភាពយន្តខ្មែរកំពុងជំរុញឱ្យមានការផ្លាស់ប្តូរទូទាំងវិស័យសិល្បៈនៅកម្ពុជា។ ការកើនឡើងនៃផលិតការនីនៅក្នុងវិស័យភាពយន្តកម្ពុជា គឺជាសញ្ញានៃការផ្លាស់ប្តូរវប្បធម៌កាន់តែទូលំទូលាយ ហើយវត្តមានរបស់ស្ត្រីក្នុងវិស័យនេះមានសារៈសំខាន់សម្រាប់អនាគតសិល្បៈរបស់ប្រទេសជាតិទាំងមូល។